បច្ចុប្បន្ន វិស័យការងារនៅកម្ពុជាកំពុងជួបប្រទះនូវបញ្ហាប្រឈមដ៏សំខាន់មួយ គឺគម្លាតរវាងជំនាញប្រពៃណីដែលបុគ្គលិកមាន និងតម្រូវការទីផ្សារការងារសម័យទំនើប។ បញ្ហានេះបានបណ្ដាលឱ្យនិយោជកពិបាកក្នុងការស្វែងរកបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់។ ខណៈដែលនិស្សិតបញ្ចប់ការសិក្សាជាច្រើនក៏នៅតែពិបាករកការងារសមស្រប។ ដោយបច្ចុប្បន្ន នៅក្នុងសង្គមខ្មែរ គម្លាតរវាងជំនាញប្រពៃណី និងតម្រូវការទីផ្សារសម័យទំនើបកំពុងក្លាយជាបញ្ហាគួរឱ្យកត់សម្គាល់។ ឧទាហរណ៍ជាក់ស្តែងមួយគឺគម្លាតរវាងសិល្បករខ្មែរដែលមានជំនាញច្នៃប្រឌិតខ្ពស់ក្នុងការឆ្លាក់ឈើ តម្បាញសូត្រ ឬធ្វើប្រាក់។ ពួកគេមានភាពប៉ិនប្រសប់ក្នុងការបង្កើតស្នាដៃសិល្បៈដ៏ល្អវិចិត្រតាមក្បួនខ្នាតដូនតា។ ទោះជាយ៉ាងណាក៏ដោយ ពួកគេភាគច្រើនខ្វះខាតជំនាញផ្នែកទីផ្សារឌីជីថល ការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់បណ្តាញសង្គម។ ពួកគេផលិតបានច្រើន តែមិនដឹងវិធីលក់ចេញទៅកាន់ទីផ្សារអន្តរជាតិឡើយ។ ម្យ៉ាងវិញទៀត ពួកគេក៏មិនសូវមានចំណេះដឹងអំពីរបៀបវេចខ្ចប់ផលិតផលឱ្យមានគុណភាព និងទាក់ទាញភ្នែកអតិថិជនសម័យថ្មីដែរ។ ឧទាហរណ៍មួយទៀតគឺនៅក្នុងវិស័យកសិកម្ម។ កសិករខ្មែរមានបទពិសោធន៍ដ៏សម្បូរបែបក្នុងការដាំដុះតាមបែបបុរាណ ដែលត្រូវបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ទោះជាយ៉ាងនេះក្តី កសិករជាច្រើនមិនទាន់បានប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាការប្រើដ្រូនសម្រាប់ការបាញ់ថ្នាំឬការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាពឡើយ។ ពួកគេក៏មិនបានតាមដានពីនិន្នាការទីផ្សារពិភពលោក ឬតម្រូវការរបស់អតិថិជនសម័យថ្មីដែរ។ នេះធ្វើឱ្យផលិតផលកសិកម្មរបស់ពួកគាត់ជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល។ បញ្ហាទាំងអស់នេះបានបង្ហាញថាការមានតែជំនាញប្រពៃណីគឺមិនគ្រប់គ្រាន់ទេ ប្រសិនបើគ្មានជំនាញសម័យថ្មីមកបំពេញបន្ថែម។ ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវអនុវត្តយុទ្ធសាស្ត្រជាច្រើនដើម្បីផ្សារភ្ជាប់គម្លាតរវាងជំនាញទាំងពីរប្រភេទនេះ។ ជាដំបូង ការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមបញ្ចូលគ្នារវាងជំនាញប្រពៃណី និងជំនាញបច្ចេកវិទ្យាគឺជារឿងចាំបាច់។ ឧទាហរណ៍ គ្រឹះស្ថានអប់រំអាចផ្តល់វគ្គសិក្សាស្តីពីការធ្វើទីផ្សារតាមបណ្តាញសង្គម ឬការរចនាផលិតផលឱ្យស្របតាមតម្រូវការអន្តរជាតិ។ ទីពីរ ការបង្កើតវេទិកា ឬផ្សារបណ្តាញអនឡាញសម្រាប់លក់ផលិតផលសិប្បកម្មខ្មែរ។ វេទិកាបែបនេះអាចជួយឱ្យសិល្បករមានលទ្ធភាពលក់ផលិតផលរបស់ពួកគេទៅកាន់អតិថិជនទូទាំងពិភពលោក។ ទីបី ការបង្កើតកម្មវិធីណែនាំនិងជាទីប្រឹក្សា ដែលភ្ជាប់អ្នកមានជំនាញប្រពៃណីជាមួយយុវជនជំនាន់ថ្មីដែលមានចំណេះដឹងផ្នែកឌីជីថល។ យុវជនអាចរៀនពីភាពប៉ិនប្រសប់របស់សិល្បករជំនាន់មុន ហើយសិល្បករជំនាន់មុនក៏អាចរៀនពីបច្ចេកវិទ្យាពីយុវជនវិញ។ លើសពីនេះ រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ការបង្កើតផលិតផលកូនកាត់ ដែលរួមបញ្ចូលគ្នានូវរចនាបថប្រពៃណីជាមួយមុខងារប្រើប្រាស់សម័យទំនើប។ ឧទាហរណ៍ ការបង្កើតកាបូបដែលត្បាញពីសូត្របែបបុរាណតែមានរូបរាងសម័យថ្មីសម្រាប់យុវវ័យ។ ការផ្តល់ជំនួយហិរញ្ញវត្ថុឬកម្ចីដែលមានការប្រាក់ទាបដល់សិប្បករក៏ជាវិធីសាស្ត្រមួយដែលអាចជួយពួកគេឱ្យមានទុនសម្រាប់ពង្រីកអាជីវកម្មផងដែរ។ ការលើកទឹកចិត្តដល់ការរៀបចំពិព័រណ៍ផលិតផលប្រពៃណីដែលផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបដូចជាការប្រើប្រាស់ VR អាចជួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ យុទ្ធសាស្ត្រទាំងអស់នេះមិនត្រឹមតែជួយរក្សាជំនាញប្រពៃណីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជំនាញទាំងនោះកាន់តែមានតម្លៃនិងមានលក្ខណៈប្រកួតប្រជែងនៅក្នុងទីផ្សារសកល។ ការផ្សារភ្ជាប់គម្លាតនេះមិនអាចធ្វើទៅបានឡើយបើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ រាជរដ្ឋាភិបាលមានតួនាទីក្នុងការរៀបចំគោលនយោបាយ និងផ្តល់ការគាំទ្រផ្នែកច្បាប់ដើម្បីលើកកម្ពស់វិស័យសិល្បៈនិងសិប្បកម្ម។ ក្រសួងអប់រំ យុវជន និងកីឡា គួរតែបញ្ចូលខ្លឹមសារស្តីពីជំនាញប្រពៃណីទៅក្នុងកម្មវិធីសិក្សាហើយបញ្ចូលទាំងជំនាញឌីជីថលផងដែរ។ ស្ថាប័នអប់រំដូចជាសាកលវិទ្យាល័យ ឬសាលាបច្ចេកទេសគួរតែផ្តល់វគ្គបណ្តុះបណ្តាលខ្លីៗដល់សិប្បករនិងកសិករ។ វិស័យឯកជនក៏មានតួនាទីសំខាន់ផងដែរក្នុងការវិនិយោគលើសិប្បករតាមរយៈការទិញផលិតផលនិងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស។ ក្រុមហ៊ុននានាអាចផ្តល់ឱកាសឱ្យសិប្បករបានរៀនពីរបៀបធ្វើទីផ្សារតាមប្រព័ន្ធអ៊ីនធឺណិត។ អង្គការក្រៅរដ្ឋាភិបាល ដើរតួនាទីជាអ្នកសម្របសម្រួលរវាងសហគមន៍និងដៃគូពាក់ព័ន្ធដទៃទៀត។ ពួកគេអាចជួយសហគមន៍ក្នុងការរៀបចំផែនការអាជីវកម្មនិងផ្តល់ការបណ្តុះបណ្តាលជាក់ស្តែង។ ចុងក្រោយ បុគ្គលម្នាក់ៗក៏មានតួនាទីមិនអាចកាត់ថ្លៃបានឡើយ។ សិប្បករនិងកសិករខ្លួនឯងត្រូវតែមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រនិងទទួលយកចំណេះដឹងថ្មីៗ។ ការសហការគ្នាក្នុងសហគមន៍ដូចជាការបង្កើតក្រុមសិប្បករ ឬសមាគមកសិករអាចជួយឱ្យពួកគេមានសំឡេងខ្លាំងជាងមុន។ ការផ្សារភ្ជាប់គម្លាតនេះមិនមែនជាការបោះបង់ជំនាញប្រពៃណីឡើយ តែជាការធ្វើឱ្យជំនាញទាំងនោះកាន់តែមានភាពរស់រវើកនិងមានតម្លៃ។ តាមរយៈកិច្ចសហការពីគ្រប់ភាគីទាំងអស់ ប្រទេសកម្ពុជានឹងអាចអភិវឌ្ឍបានទាំងសេដ្ឋកិច្ចនិងវប្បធម៌ក្នុងពេលតែមួយ។